ការសម្រេចចិត្តវិលត្រឡប់ទៅសិក្សាម្តងទៀត នៅពេលដែលអាយុបានឈានចូលវ័យ ២០ ឆ្នាំប្លាយ គឺជាការបោះជំហានដ៏សំខាន់មួយក្នុងឆាកជីវិត ដែលពោរពេញទៅដោយតម្លៃ និងអត្ថប្រយោជន៍។ ប៉ុន្តែ ដំណើរផ្លូវនេះក៏ប្រកបទៅដោយឧបសគ្គជាច្រើនដែលទាមទារនូវការត្រៀមខ្លួន ការប្តេជ្ញាចិត្តខ្ពស់ និងផែនការច្បាស់លាស់។ ជាពិសេសនៅពេលដែលបុគ្គលម្នាក់នោះមានបំណងចង់បន្តការសិក្សាពីថ្នាក់ បរិញ្ញាបត្រ រហូតដល់ថ្នាក់បណ្ឌិត ស្របពេលដែលមាន គ្រួសារ រួចទៅហើយ និង រវល់នឹងការងារ ប្រចាំថ្ងៃ។ ចំពោះបញ្ហាប្រឈមក្នុងការសិក្សាកម្រិតខ្ពស់ សម្រាប់អ្នកដែលបានឃ្លាតឆ្ងាយពីការសិក្សាអស់មួយរយៈពេលវែង ការវិលត្រឡប់ទៅកាន់បរិយាកាសសិក្សាម្តងទៀតអាចជាការលំបាកខ្លាំង។ ទីមួយគឺ ការសម្របខ្លួនទៅនឹងបរិយាកាសសិក្សាថ្មី។ ប្រព័ន្ធអប់រំ សម្ភារៈសិក្សា និងវិធីសាស្រ្តបង្រៀនបានវិវត្តន៍ទៅមុខយ៉ាងលឿន បើធៀបនឹងសម័យកាលដែលយើងធ្លាប់រៀនកាលពីមុន។ និស្សិតចាស់ៗប្រហែលជាត្រូវចំណាយពេលច្រើនជាងមុន ដើម្បីស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗដែលត្រូវបានប្រើប្រាស់ក្នុងការសិក្សា ដូចជាប្រព័ន្ធគ្រប់គ្រងការសិក្សា វេទិកាប្រជុំអនឡាញ ឬកម្មវិធីស្រាវជ្រាវផ្សេងៗ។ ការមិនទាន់បានបន្ស៊ីទៅនឹងប្រព័ន្ធទាំងនេះ អាចបង្កជាឧបសគ្គដល់ដំណើរការសិក្សា។ ទីពីរ គឺ ការទប់ទល់នឹងបន្ទុកសិក្សាធ្ងន់ធ្ងរ។ កម្មវិធីសិក្សានៅកម្រិតបរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត តម្រូវឱ្យមានការលះបង់ពេលវេលាយ៉ាងច្រើនលើសលប់ ទាំងការសិក្សាក្នុងថ្នាក់ ការធ្វើកិច្ចការស្រាវជ្រាវស៊ីជម្រៅ ការអានសៀវភៅជំនាញជាច្រើនក្បាល និងការត្រៀមប្រលងដ៏តានតឹង។ ការសិក្សាកម្រិតខ្ពស់មិនមែនត្រឹមតែទាមទារនូវការទន្ទេញចាំនោះទេ ប៉ុន្តែវាទាមទារនូវ ការគិតស៊ីជម្រៅ ជំនាញវិភាគ និងសមត្ថភាពក្នុងការដោះស្រាយបញ្ហាស្មុគស្មាញ។ វាអាចជាឧបសគ្គសម្រាប់អ្នកដែលមិនទាន់បានបន្ស៊ីទៅនឹងទម្លាប់នៃការសិក្សាស្រាវជ្រាវ។ ចុងក្រោយ គឺ គម្លាតចំណេះដឹង ដោយសារតែការឃ្លាតឆ្ងាយពីការសិក្សា ចំណេះដឹង និងជំនាញដែលធ្លាប់មាន ប្រហែលជាមិនទាន់គ្រប់គ្រាន់ ឬហួសសម័យសម្រាប់កម្រិតសិក្សាដែលអ្នកចង់បន្តនោះទេ។ នេះអាចបណ្តាលឱ្យអ្នកត្រូវចំណាយពេលច្រើនជាងនិស្សិតដទៃទៀត ដើម្បីបំពេញគម្លាតចំណេះដឹងទាំងនោះ តាមរយៈការរៀនបន្ថែម ចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗ ឬការស្វែងយល់ដោយខ្លួនឯងជាដើម។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមានគ្រួសាររួចហើយ ការត្រឡប់ទៅរៀនវិញនឹងបង្កការលំបាកយ៉ាងខ្លាំងក្នុងការបែងចែកពេលវេលា រវាងការសិក្សា ការងារ និងជីវិតគ្រួសារ។ វាមានបញ្ហាដ៏លេចធ្លោមួយគឺ កង្វះពេលវេលាសម្រាប់គ្រួសារ។ ការសិក្សាតម្រូវឱ្យមានការលះបង់ពេលវេលាផ្ទាល់ខ្លួន និងពេលវេលាជាមួយគ្រួសារច្រើន ដែលអាចបណ្តាលឱ្យមានភាពតានតឹង និងការមិនពេញចិត្តនៅក្នុងទំនាក់ទំនងគ្រួសារ។ អ្នកប្រហែលជាមិនមានពេលគ្រប់គ្រាន់ដើម្បីមើលថែកូន ជួយកិច្ចការផ្ទះ ឬចូលរួមក្នុងសកម្មភាពសង្គម និងគ្រួសារនោះទេ។ ការលះបង់ទាំងនេះអាចបង្កើតគម្លាតនៅក្នុងទំនាក់ទំនង និងធ្វើឱ្យសមាជិកគ្រួសារមានអារម្មណ៍ឯកោ។ បន្ថែមពីនេះទៀត គឺ សម្ពាធផ្លូវចិត្ត ការព្យាយាមសម្របសម្រួលតួនាទីជាអ្នកសិក្សា ជាមាតាបិតា ឬជាប្តីប្រពន្ធ អាចបង្កើតសម្ពាធផ្លូវចិត្តយ៉ាងខ្លាំង។ អ្នកអាចនឹងមានអារម្មណ៍ថាខ្លួនឯងមិនអាចបំពេញតួនាទីទាំងនោះបានល្អគ្រប់គ្រាន់ ដែលនាំឱ្យមានភាពតានតឹង ភាពនឿយហត់ និងភាពអស់សង្ឃឹម។ ដើម្បីជម្នះបញ្ហានេះ ការគាំទ្រពីគ្រួសារ មានសារៈសំខាន់ណាស់។ បើគ្មានការយល់ចិត្ត ការលើកទឹកចិត្ត និងការជួយជ្រោមជ្រែងពីសមាជិកគ្រួសារទេ ការបន្តការសិក្សាអាចក្លាយជាបន្ទុកដ៏ធំមួយដែលពិបាកនឹងទ្រទ្រង់។ ការធ្វើការពេញម៉ោង ឬក្រៅម៉ោង រួមជាមួយនឹងការសិក្សា គឺជាបញ្ហាប្រឈមដ៏ធំមួយទៀត ដែលតម្រូវឱ្យមានការបែងចែកពេលវេលា និងថាមពលប្រកបដោយប្រសិទ្ធភាព។ ចំពោះបញ្ហាទីមួយគឺ ភាពនឿយហត់ខ្លាំង ការធ្វើការ និងការរៀនក្នុងពេលតែមួយ នឹងធ្វើឱ្យអ្នកនឿយហត់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ អ្នកប្រហែលជាមានពេលវេលាសម្រាកតិចតួច ឬគ្មានតែម្តង ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវកាយ ស្មារតី និងសមត្ថភាពក្នុងការផ្តោតអារម្មណ៍។ ឯបញ្ហាទីពីរ គឺ ការបាត់បង់ឱកាសរីកចម្រើនក្នុងអាជីព។ ការលះបង់ពេលវេលាច្រើនសម្រាប់ការសិក្សា អាចធ្វើឱ្យអ្នកបាត់បង់ឱកាសមួយចំនួនក្នុងការរីកចម្រើនក្នុងអាជីព ដូចជាការចូលរួមក្នុងគម្រោងសំខាន់ៗ ការបណ្តុះបណ្តាលជំនាញថ្មីៗ ឬការឡើងតំណែង ដែលអាចទាមទារពេលវេលាបន្ថែមពីការងារប្រចាំថ្ងៃ។ វាអាចជាការសម្រេចចិត្តដ៏លំបាកមួយរវាងការវិនិយោគលើការអប់រំរយៈពេលវែង និងការរីកចម្រើនក្នុងអាជីពរយៈពេលខ្លី។ ចុងក្រោយ គឺ ការលំបាកក្នុងការផ្តោតអារម្មណ៍ ការបែងចែកអារម្មណ៍រវាងកិច្ចការងារ និងការសិក្សា អាចធ្វើឱ្យអ្នកពិបាកក្នុងការផ្តោតអារម្មណ៍ទៅលើកិច្ចការណាមួយឱ្យបានពេញលេញ។ ឧទាហរណ៍ ពេលកំពុងសិក្សា អ្នកអាចគិតពីបញ្ហាការងារ ហើយពេលកំពុងធ្វើការ អ្នកអាចគិតពីកិច្ចការសាលា។ ភាពមិនប្រក្រតីនេះអាចប៉ះពាល់ដល់ប្រសិទ្ធភាពការងារ និងលទ្ធផលសិក្សារបស់អ្នកទាំងមូល។ ទោះបីជាមានផលលំបាកជាច្រើនក៏ដោយ ការត្រឡប់ទៅរៀនវិញនៅពេលដែលអ្នកមានអាយុ ២០ ឆ្នាំប្លាយក៏ផ្តល់នូវ អត្ថប្រយោជន៍ជាច្រើន ដែលមិនអាចកាត់ថ្លៃបានផងដែរ ដូចជា បទពិសោធន៍ជីវិតដ៏សម្បូរបែប ចំណេះដឹងជាក់ស្តែង ដែលអាចយកមកអនុវត្តក្នុងការសិក្សា និង ភាពចាស់ទុំក្នុងការគិត និងការសម្រេចចិត្ត។ ការត្រៀមខ្លួនជាមុនសម្រាប់ឧបសគ្គទាំងនេះ ការរៀបចំផែនការឱ្យបានច្បាស់លាស់ និងការស្វែងរកការគាំទ្រពីមនុស្សជុំវិញខ្លួន គឺជាគន្លឹះដ៏សំខាន់ដែលនឹងជួយឱ្យអ្នកជម្នះរាល់ការលំបាក និងសម្រេចបាននូវគោលដៅសិក្សារបស់អ្នកដោយជោគជ័យ។